បន្ទាប់មកទៀតគឺ បាយឆាកាពិ ដែលជាមុខម្ហូបមួយមុខទៀតដែលបង្ហាញពីភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់កាពិ។ វាជាជម្រើសដ៏ល្អសម្រាប់អាហារពេលព្រឹក ពេលថ្ងៃត្រង់ ឬពេលល្ងាច ហើយមានរសជាតិឆ្ងាញ់ប្លែកមិនចាញ់បាយឆាប្រភេទផ្សេងៗឡើយ។ ចំពោះគ្រឿងផ្សំវិញគឺមាន បាយសត្រូវទុកឱ្យត្រជាក់ កាពិ សាច់ជ្រូកបីជាន់ហាន់ល្អិតឬបង្គាស្រស់ ខ្ទឹមសចិញ្ច្រាំ។ ជាពិសេស ត្រូវមានដូចជា ការ៉ុត ពោត សណ្តែកគួរត្រូវហាន់ល្អិតៗ ទឹកត្រី ស្ករស ប៊ីចេង ម្សៅស៊ុប ប្រេងឆា និង ពងមាន់ឬពងទា។ របៀបធ្វើ ជំហានដំបូង គឺ ដាក់ប្រេងឆាក្នុងខ្ទះ ពេលប្រេងក្ដៅដាក់ខ្ទឹមសដែលបានចិញ្ច្រាំនោះចូល ឆាឱ្យឈ្ងុយ។ បន្ទាប់មក គោះស៊ុតដាក់ចូល ឆាច្របល់ឱ្យសព្វ រួចដាក់សាច់ជ្រូកបីជាន់ ឬបង្គាចូលឆាឱ្យឆ្អិន។ បន្ទាប់មកទៀត ដាក់កាពិចូលឆាឱ្យចូលគ្នា រួចបន្តដោយដាក់បាយចូលឆាឱ្យឆ្អិនល្មម។ ឆាច្របល់គ្នាឱ្យសព្វ រួចថែមទឹកត្រី ស្ករស និងប៊ីចេងតាមចំណង់ចំណូលចិត្ត។ ក្រោយរួចអស់ហើយ គេក៏អាចបន្ថែម ចំណិតត្រសក់និងម្ទេសពីលើ ដើម្បីបង្កើនសោភ័ណភាពនិងរសជាតិ។